ការយល់ព្រមពីសំណាក់ឪពុកម្ដាយត្រូវបានចាត់ទុកថាជាសសរស្តម្ភដ៏រឹងមាំបំផុត សម្រាប់ទ្រទ្រង់នូវសុភមង្គល និងស្ថិរភាពនៃជីវិតប្ដីប្រពន្ធក្នុងសង្គមខ្មែរ។ នៅក្នុងវប្បធម៌ខ្មែរ យើងតែងឱ្យតម្លៃថាឪពុកម្ដាយគឺជាព្រះរស់របស់កូនៗ ដែលការសម្រេចចិត្តរបស់ពួកគាត់មានឥទ្ធិពលយ៉ាងខ្លាំងដល់វាសនាអនាគត។ ការទទួលបានការយល់ព្រមពីឪពុកម្ដាយជួយឱ្យយុវវ័យមានអារម្មណ៍ជឿជាក់ និងមានសន្តិភាពផ្លូវចិត្តក្នុងការឈានជើងចូលទៅក្នុងជីវិតអាពាហ៍ពិពាហ៍។ ឪពុកម្ដាយតែងតែប្រើប្រាស់បទពិសោធន៍ជីវិត និងការសង្កេតយ៉ាងហ្មត់ចត់ ដើម្បីពិនិត្យមើលថាតើដៃគូដែលកូនជ្រើសរើសពិតជាស័ក្តិសមនឹងកូនដែរឬទេ។ ការយល់ព្រមនេះមិនមែនសំដៅតែលើរឿងទ្រព្យសម្បត្តិឡើយ ប៉ុន្តែវាផ្ដោតសំខាន់លើអត្តចរិត មាយាទ និងសីលធម៌រស់នៅដែលឪពុកម្ដាយចង់ឃើញ។ នៅពេលដែលឪពុកម្ដាយទាំងសងខាងយល់ព្រម និងពេញចិត្ត ទំនាក់ទំនងនោះនឹងទទួលបាននូវពរជ័យ និងការគាំទ្រគ្រប់បែបយ៉ាងពីសាច់ញាតិ។ ការយល់ព្រមពីឪពុកម្ដាយជួយកាត់បន្ថយជម្លោះក្នុងគ្រួសារ ដែលអាចកើតមានឡើងប្រសិនបើកូនៗសម្រេចចិត្តរៀបការដោយគ្មានការដឹងឮពីចាស់ទុំ។ វាក៏ជាការបង្ហាញពីសេចក្ដីកតញ្ញូតាធម៌របស់កូនៗ ចំពោះការខិតខំចិញ្ចឹមបីបាច់ថែរក្សារបស់ឪពុកម្ដាយតាំងពីតូចក្រូចឆ្មារមក។ ការយល់ព្រមពីឪពុកម្ដាយជួយឱ្យការរៀបចំពិធីមង្គលការប្រព្រឹត្តទៅដោយរលូន តាមលំដាប់លំដោយនៃប្រពៃណី និងទំនៀមទម្លាប់ជាតិ។ ក្នុងករណីមានបញ្ហាក្នុងជីវិតប្ដីប្រពន្ធនាពេលអនាគត ឪពុកម្ដាយដែលបានយល់ព្រមតាំងពីដំបូង នឹងក្លាយជាអ្នកផ្ដល់ប្រឹក្សាដ៏ល្អបំផុត។ ការស្វែងរកការយល់ព្រមពីឪពុកម្ដាយ តម្រូវឱ្យយុវវ័យមានភាពឆ្លាតវៃក្នុងការបង្ហាញពីគុណតម្លៃ និងភាពស្មោះត្រង់របស់ដៃគូឱ្យពួកគាត់បានឃើញ។ ការណែនាំដៃគូឱ្យស្គាល់ឪពុកម្ដាយជាផ្លូវការ គឺជាជំហានដំបូងដ៏សំខាន់ដើម្បីឈានទៅរកការទទួលបានការអនុញ្ញាត និងការទុកចិត្ត។ ឪពុកម្ដាយខ្មែរច្រើនតែឱ្យតម្លៃលើការចេះគោរពចាស់ទុំ និងការមានសុជីវធម៌ក្នុងការនិយាយស្តីរបស់ដៃគូដែលកូនបានណែនាំ។ ប្រសិនបើឪពុកម្ដាយមិនទាន់យល់ព្រម យុវវ័យគួរប្រើប្រាស់ការអត់ធ្មត់ និងការបង្ហាញភស្តុតាងនៃសេចក្ដីស្រឡាញ់ពិតជាជាងការតវ៉ា។ ការយល់ព្រមរបស់ឪពុកម្ដាយច្រើនតែផ្អែកលើបំណងប្រាថ្នាចង់ឃើញកូនមានអនាគតល្អ និងមិនចង់ឱ្យកូនជួបការលំបាកឡើយ។ ជួនកាលឪពុកម្ដាយអាចនឹងជំទាស់ ប្រសិនបើពួកគាត់មើលឃើញនូវចំណុចខ្វះខាត ឬហានិភ័យដែលកូនៗមើលមិនឃើញដោយសារតែអារម្មណ៍ស្រឡាញ់។ ការទទួលបានការយល់ព្រមគឺជាការបើកផ្លូវឱ្យមានការផ្សារភ្ជាប់ទំនាក់ទំនងរវាងឪពុកម្ដាយទាំងសងខាង ឱ្យក្លាយជាសាច់ថ្លៃនឹងគ្នា។ នៅក្នុងសម័យទំនើប ការយល់ព្រមពីឪពុកម្ដាយបានវិវត្តទៅជាការពិភាក្សា និងការផ្ដល់យោបល់គ្នាទៅវិញទៅមកជាជាងការបង្ខិតបង្ខំ។ ការយល់ព្រមពីឪពុកម្ដាយផ្ដល់នូវភាពកក់ក្ដៅ ដែលជួយឱ្យគូស្នេហ៍ថ្មីថ្មោងចៀសផុតពីការរិះគន់ ឬការនិយាយដើមពីអ្នកដទៃ។ វាក៏ជាការធានានូវការទទួលស្គាល់ពីឪពុកម្ដាយ និងសហគមន៍ថា មនុស្សពីរនាក់ពិតជាគូស្រករដែលបានរៀបចំឡើងយ៉ាងត្រឹមត្រូវ។ ការដែលឪពុកម្ដាយយល់ព្រមឱ្យកូនស្រឡាញ់គ្នា គឺជាការផ្ដល់នូវទំនុកចិត្ត និងការគោរពចំពោះការសម្រេចចិត្តរបស់កូន។ ការយល់ព្រមនេះច្រើនតែភ្ជាប់មកជាមួយនូវការជួយជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុពីឪពុកម្ដាយសម្រាប់ការចាប់ផ្តើមជីវិតថ្មីរបស់កូនៗ។ ឪពុកម្ដាយតែងតែសម្លឹងមើលទៅលើស្ថិរភាពការងារ និងទំនួលខុសត្រូវរបស់ដៃគូកូន មុននឹងសម្រេចចិត្តផ្ដល់ការយល់ព្រម។ ការយល់ព្រមពីសំណាក់ម្ដាយជារឿយៗផ្ដោតលើអារម្មណ៍ ខណៈដែលឪពុកផ្ដោតលើសុវត្ថិភាព និងភាពរឹងមាំនៃអនាគត។ នៅពេលដែលឪពុកម្ដាយទាំងសងខាងជួបគ្នា និងយល់ព្រមព្រៀងគ្នា នោះគឺជាសញ្ញាវិជ្ជមានបំផុតនៃភាពជោគជ័យនៃស្នេហា។ ការទទួលបានការយល់ព្រមជួយឱ្យការកសាងគ្រួសារថ្មីមានគ្រឹះរឹងមាំ ព្រោះមានឪពុកម្ដាយជាម្លប់ចាំជួយជ្រោមជ្រែងគ្រប់ជំហាន។ យុវវ័យដែលទទួលបានការយល់ព្រមពីឪពុកម្ដាយ តែងតែមានមោទនភាព និងភាពក្លាហានក្នុងការបង្ហាញសេចក្ដីស្រឡាញ់របស់ខ្លួន។ ការយល់ព្រមនេះក៏ជាការបញ្ជាក់ពីឪពុកម្ដាយថា ដៃគូដែលកូនជ្រើសរើសគឺជាមនុស្សដែលមានប្រវត្តិរូបស្អាតស្អំ។ ក្នុងករណីដែលឪពុកម្ដាយយល់ព្រមដោយស្ទាក់ស្ទើរ កូនៗគួរខិតខំបម្រើ និងបង្ហាញពីភាពល្អប្រសើរដើម្បីឱ្យពួកគាត់អស់ចិត្ត។ ការយល់ព្រមពីឪពុកម្ដាយគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត ដែលលុយកាក់មិនអាចទិញបានសម្រាប់គូស្រករគ្រប់រូប។ ដំណើរការនៃការសុំការយល់ព្រមពីឪពុកម្ដាយ តម្រូវឱ្យមានការរៀបចំខ្លួនឱ្យបានរៀបរយ និងពាក្យពេចន៍ដែលពោរពេញដោយការគោរព។ ការយល់ព្រមពីឪពុកម្ដាយជួយឱ្យយុវវ័យអាចជជែកគ្នាអំពីគម្រោងអនាគតបានយ៉ាងទូលំទូលាយ ដោយមិនចាំបាច់លាក់បាំង។ ឪពុកម្ដាយដែលយល់ព្រមលើស្នេហារបស់កូន ច្រើនតែផ្ដល់សេរីភាពឱ្យកូនបានស្វែងយល់ចិត្តគ្នា ក្នុងដែនកំណត់សមរម្យ។ ការយល់ព្រមនេះជួយឱ្យយុវជន និងយុវតីរៀនអំពីរបៀបរស់នៅចុះសម្រុងជាមួយឪពុកម្ដាយក្មេកតាំងពីដំបូង។ ការទទួលបានការយល់ព្រមពីឪពុកម្ដាយ គឺជាការបង្កើននូវតម្លៃ និងកិត្តិយសរបស់សាមីខ្លួនទាំងពីរនៅក្នុងសង្គម។ នៅក្នុងគ្រួសារខ្លះ ការយល់ព្រមអាចផ្អែកលើការពិគ្រោះយោបល់ដែលឪពុកម្ដាយជឿជាក់ថាជារឿងល្អសម្រាប់កូន។ ការយល់ព្រមពីឪពុកម្ដាយជួយការពារកូនៗពីការសម្រេចចិត្តដែលឆេវឆាវ ដែលអាចនាំឱ្យមានការស្ដាយក្រោយ។ ការដែលឪពុកម្ដាយយល់ព្រមទទួលយកមនុស្សថ្មីចូលក្នុងគ្រួសារ គឺជាការបើកបេះដូងទទួលយកសមាជិកថ្មីដោយក្ដីស្រឡាញ់។ ការយល់ព្រមនេះគឺជាសញ្ញាបង្ហាញថា ឪពុកម្ដាយជឿជាក់ថាកូនៗបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ជីវិតអាពាហ៍ពិពាហ៍។ ភាពសុខដុមរមនាក្នុងគ្រួសារកើតចេញពីការយល់ស្របគ្នា រវាងបំណងប្រាថ្នារបស់កូន និងការមើលឃើញរបស់ឪពុកម្ដាយ។ ការយល់ព្រមពីឪពុកម្ដាយគឺជាការផ្ដល់នូវពរជ័យឱ្យកូនៗបានកសាងសំបុកសុភមង្គលដោយគ្មានការព្រួយបារម្ភ។ យុវវ័យគួរយល់ថា ការដែលឪពុកម្ដាយពិបាកនឹងយល់ព្រម គឺមកពីពួកគាត់ស្រឡាញ់ និងបារម្ភពីកូនខ្លាំងពេកតែប៉ុណ្ណោះ។ ការយល់ព្រមពីឪពុកម្ដាយជួយឱ្យពិធីសែនព្រេន និងកិច្ចការតាមប្រពៃណីប្រព្រឹត្តទៅបានយ៉ាងត្រឹមត្រូវបំផុត។ ការទទួលបានការយល់ព្រមពីឪពុកម្ដាយ ធ្វើឱ្យសេចក្ដីស្រឡាញ់របស់យុវវ័យកាន់តែមានន័យ និងរឹងមាំខ្លាំងជាងមុន។ ការយល់ព្រមនេះក៏ជួយឱ្យកូនៗមានកម្លាំងចិត្តក្នុងការតស៊ូ ព្រោះដឹងថាមានឪពុកម្ដាយចាំជួយលើកទឹកចិត្តជានិច្ច។ ឪពុកម្ដាយតែងតែរំពឹងចង់ឃើញដៃគូរបស់កូន ជាមនុស្សដែលចេះស្រឡាញ់ និងផ្ដល់តម្លៃឱ្យកូនរបស់ពួកគាត់ឱ្យបានច្រើន។ ការយល់ព្រមជាផ្លូវការរបស់ឪពុកម្ដាយច្រើនតែធ្វើឡើងតាមរយៈ "ការចូលចែចូវ" ដែលជាពិធីការដ៏ថ្លៃថ្នូរ។ ការទទួលបានការយល់ព្រមពីឪពុកម្ដាយ គឺជាការបញ្ចប់នូវភាពមិនច្បាស់លាស់ និងឈានចូលដល់ភាពច្បាស់លាស់នៃអនាគត។ ការយល់ព្រមនេះជួយឱ្យគូស្រករថ្មីមានលទ្ធភាពកាន់តែច្រើន តាមរយៈការផ្ដល់ដំបូន្មានល្អៗពីឪពុកម្ដាយ។ គ្មានអ្វីដែលមានតម្លៃជាងការឃើញឪពុកម្ដាយទាំងសងខាង ញញឹមដោយក្ដីពេញចិត្តក្នុងថ្ងៃមង្គលការរបស់កូនឡើយ។ ការយល់ព្រមពីសំណាក់ឪពុកម្ដាយគឺជាការរក្សាបាននូវកេរ្តិ៍ឈ្មោះត្រកូលឱ្យនៅតែមានភាពថ្លៃថ្នូរជានិច្ច។ យុវវ័យដែលចេះស្វែងរកការយល់ព្រមពីឪពុកម្ដាយ គឺជាមនុស្សដែលចេះគិតគូរវែងឆ្ងាយ និងឱ្យតម្លៃលើគ្រួសារ។ ការយល់ព្រមនេះជួយឱ្យកូនៗចៀសផុតពីការធ្វើខុសឆ្គង ដែលប៉ះពាល់ដល់ទឹកចិត្តរបស់ឪពុកម្ដាយ។ ការដែលឪពុកម្ដាយយល់ព្រមឱ្យកូនរៀបការ គឺជាការផ្ដល់ឱកាសឱ្យពួកគាត់បានឃើញកូនមានសេចក្ដីសុខពិតប្រាកដ។ ការយល់ព្រមពីឪពុកម្ដាយផ្ដល់នូវភាពរីករាយ ដែលធ្វើឱ្យបរិយាកាសក្នុងផ្ទះពោរពេញដោយស្នាមញញឹម។ ឪពុកម្ដាយដែលផ្ដល់ការយល់ព្រម ច្រើនតែជាអ្នកដែលត្រៀមខ្លួនជានិច្ចដើម្បីជួយមើលថែទាំចៅៗនាពេលខាងមុខ។ ការយល់ព្រមនេះគឺជាការបញ្ជាក់ថា ស្នេហារបស់កូនបានឆ្លងកាត់ការយល់ព្រមពីឪពុកម្ដាយដែលជាអ្នកមានគុណ។ ការដែលឪពុកម្ដាយយល់ស្របតាមបំណងកូន គឺជាការកសាងស្ពានមេត្រីភាពដ៏រឹងមាំរវាងមនុស្សពីរជំនាន់។ ការយល់ព្រមពីឪពុកម្ដាយជួយឱ្យយុវវ័យរៀនអំពីការរស់នៅដោយមានសណ្តាប់ធ្នាប់ និងការគោរពគ្នា។ ឪពុកម្ដាយដែលផ្ដល់ការយល់ព្រម ច្រើនតែជាអ្នកដែលត្រៀមខ្លួនជានិច្ចដើម្បីជួយមើលថែទាំចៅៗនាពេលខាងមុខ។ ការយល់ព្រមនេះគឺជាការបញ្ជាក់ថា ស្នេហារបស់កូនបានឆ្លងកាត់ការយល់ព្រមពីឪពុកម្ដាយដែលជាអ្នកមានគុណ។ ការដែលឪពុកម្ដាយយល់ស្របតាមបំណងកូន គឺជាការកសាងស្ពានមេត្រីភាពដ៏រឹងមាំរវាងមនុស្សពីរជំនាន់។ ការយល់ព្រមពីឪពុកម្ដាយជួយឱ្យយុវវ័យរៀនអំពីការរស់នៅដោយមានសណ្តាប់ធ្នាប់ និងការគោរពគ្នា។ វាក៏ជួយឱ្យគ្រួសារថ្មីទទួលបានការគោរព និងការរាប់អានពីអ្នកជិតខាងតាមរយៈការដឹងឮពីឪពុកម្ដាយ។ ការយល់ព្រមពីឪពុកម្ដាយគឺជាការធានាថា កូនៗនឹងមិនត្រូវបានបោះបង់ចោលឱ្យនៅម្នាក់ឯងក្នុងគ្រាលំបាកឡើយ។ យុវវ័យដែលទទួលបានការយល់ព្រម តែងតែមានទំនាក់ទំនងល្អ និងមានភាពស្និទ្ធស្នាលជាមួយឪពុកម្ដាយក្មេក។ ការយល់ព្រមនេះគឺជាការផ្សារភ្ជាប់បេះដូងរបស់ឪពុកម្ដាយទាំងសងខាង ឱ្យមករួមរស់ក្នុងគោលបំណងតែមួយ។ ការដែលឪពុកម្ដាយយល់ព្រមដោយពេញចិត្ត គឺជាការផ្ដល់នូវ "សិរីសួស្តី" ដល់គ្រួសារថ្មីដែលទើបនឹងចាប់ផ្តើម។ ការយល់ព្រមពីឪពុកម្ដាយគឺជាមេរៀនមួយបង្រៀនកូនៗឱ្យចេះស្រឡាញ់ និងថែរក្សាគ្រួសារឱ្យបានល្អ។ វាក៏ជួយឱ្យយុវវ័យចេះរៀបចំផែនការជីវិតឱ្យបានត្រឹមត្រូវ តាមរយៈការផ្ដល់យោបល់ពីឪពុកម្ដាយ។ ការយល់ព្រមពីឪពុកម្ដាយគឺជាចំណងដៃដ៏វិសេសវិសាល ដែលកូនៗគ្រប់រូបប្រាថ្នាចង់បានបំផុតក្នុងជីវិត។ ការទទួលបានការយល់ព្រមពីឪពុកម្ដាយ គឺជាការឆ្លុះបញ្ចាំងពីភាពជោគជ័យនៃការអប់រំនៅក្នុងគ្រួសារ។ គ្រប់ប្រយោគនៃការយល់ព្រមពីឪពុកម្ដាយ សុទ្ធតែបង្កប់នូវក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ដ៏ធំធេងចំពោះកូន។ ជាចុងក្រោយ ការយល់ព្រមពីឪពុកម្ដាយគឺជាចំណុចចាប់ផ្តើមនៃដំណើរជីវិតដែលពោរពេញដោយសុភមង្គល។